ភ្នំពេញបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានបង្កើតកន្លែងកម្សាន្ត និងកន្លែងលំហែថ្មីៗជាច្រើន ដែលទាក់ទាញទាំងប្រជាជនក្នុងស្រុក និងភ្ញៀវបរទេសឲ្យមកលេងកម្សាន្ដទៀតផង។ កន្លែងទាំងនេះមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាប់លំហែអារម្មណ៍ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិផងដែរ។ កន្លែងដើរលេងថ្មីៗពេញនិយមសម្រាប់មនុស្សគ្រប់វ័យនៅភ្នំពេញ បច្ចុប្បន្នមានដូចជា ផ្លូវថ្មើរជើងចតុមុខ ស្ពានកោះនរា ទីក្រុងកោះនរា និងសួនកោះនរា។ ចំពោះផ្លូវថ្មើរជើងចតុមុខ គឺជាគម្រោងកែលម្អផ្លូវតាមមាត់ទន្លេ ពីមុខព្រះបរមរាជវាំង រហូតដល់វត្តភ្នំ។ ផ្លូវថ្មើរជើងចតុមុខនេះ បើកឲ្យកម្សាន្ដរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ផ្លូវនេះត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដោយមានផ្លូវថ្មើរជើងដើរលេង កន្លែងអង្គុយលំហែ ដើមឈើបៃតង ភ្លើងបំភ្លឺស្រស់ស្អាតនៅពេលយប់ និងទេសភាពទន្លេដ៏ស្រស់ត្រកាល។ វាជាកន្លែងដ៏ល្អសម្រាប់ ដើរហាត់ប្រាណ ជិះកង់ លំហែអារម្មណ៍ នៅពេលល្ងាច ឬពេលព្រឹកព្រលឹមផងដែរ។ មនុស្សម្នាជាច្រើនតែងមកលេងទីនេះ ដើម្បីគយគន់ទេសភាពនៃទន្លេ មើលទូកឆ្លងកាត់ផ្ទៃទន្លេ មើលថ្ងៃលិច ឬថ្ងៃរះជាដើម។ នៅផ្លូវថ្មើរជើងចតុមុខក៏មានកន្លែងលក់អាហារ និងភេសជ្ជៈតាមស្តង់នៅតាមបណ្ដោយផ្លូវផងដែរ។ អ្នកទៅលេងកំសាន្ដនៅផ្លូវថ្មើរជើងចតុមុខ ក៏អាចរីករាយកម្សាន្ដជាមួយការលេងល្បែងកម្សាន្ដផ្សេងៗ និងការទស្សនាសិល្បៈប្រពៃណីជាដើម។ ទីនេះក៏ជាកន្លែងល្អសម្រាប់អ្នកចូលចិត្តថតរូបទុកជាអនុស្សាវរីយ៍ នៅពីក្រោយសម្មភាពដ៏មមាញឹកទៀតផង។ ចំពោះក្មេងៗអាចរត់លេង និងជិះកង់បាន ឯមនុស្សវ័យកណ្ដាលអាចដើរហាត់ប្រាណ ចំណែកមនុស្សចាស់អាចអង្គុយលំហែអារម្មណ៍ ស្រូបខ្យល់អាកាសបរិសុទ្ធផងដែរ។ ចំណែកឯស្ពានកោះនរា គឺជាស្ពានដ៏ទំនើប និងស្រស់ស្អាតដែលតភ្ជាប់ពីទីក្រុងកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា។ ស្ពាននេះបានក្លាយជា និមិត្តរូបថ្មីនៃទីក្រុងភ្នំពេញ ដោយសារតែរូបរាងប្លែក និងការរចនាទាន់សម័យ។ នៅពេលយប់ ស្ពាននេះមានភ្លើងបំភ្លឺចម្រុះពណ៌ស្រស់ស្អាត ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ពាននេះមិនត្រឹមតែជាផ្លូវឆ្លងកាត់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថតរូបដ៏ពេញនិយម សម្រាប់យុវវ័យ និងក្រុមគ្រួសារផងដែរ។ ឯទេសភាពពីលើស្ពានគឺស្រស់ស្អាត ជាពិសេសនៅពេលថ្ងៃលិច ឬពេលយប់ដែលទីក្រុងភ្នំពេញមានពន្លឺភ្លើងចម្រុះពណ៌។ អ្នកក៏អាច ដើរលេងកម្សាន្ត នៅតាមចិញ្ចើមផ្លូវនិងលើដងស្ពានផងដែរ។ ទេសភាពដ៏ស្រស់ស្អាត និងភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ធ្វើឱ្យស្ពាននេះទាក់ទាញមនុស្សគ្រប់វ័យ។ ឯទីក្រុងនរា គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបខ្នាតយក្សមួយ ដែលកំពុងសាងសង់នៅកោះនរា។ គម្រោងនេះគ្រោងនឹងមានអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានទំនើបៗ សួនច្បារ បរិក្ខារកម្សាន្ត និងហេដ្ឋារចនាសម្ព័ន្ធបៃតងជាច្រើន។ ទោះបីជាគម្រោងនេះនៅមិនទាន់បញ្ចប់ពេញលេញក៏ដោយ ក៏ផ្នែកខ្លះបានបើកដំណើរការរួចហើយ។ បច្ចុប្បន្ន ភ្ញៀវអាចទៅទស្សនា តំបន់អភិវឌ្ឍន៍ដែលបានបញ្ចប់ការសាងសង់មួយចំនួនដូចជាសួនច្បារតូចៗ ឬកន្លែងដើរលេងតាមមាត់ទន្លេ។ នៅពេលគម្រោងនេះបញ្ចប់ វានឹងក្លាយជា មជ្ឈមណ្ឌលលំហែកាយ ពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏អស្ចារ្យមួយ។ ទៅថ្ងៃមុខ ទីក្រុងនរានឹងក្លាយជាទីតាំងដ៏សមរម្យមួយក្នុងការចំណាយពេលលំហែលកាយ ដោយមានសួនកម្សាន្ត កន្លែងដើរលេង និងភោជនីយដ្ឋានជាច្រើន។ ឯសួនកោះនរា គឺជាផ្នែកមួយនៃគម្រោងទីក្រុងនរា ដែលត្រូវបានរៀបចំឡើងជា សួនសាធារណៈដ៏ធំទូលាយសម្រាប់ប្រជាជន។ សួននេះមានដើមឈើ ស្មៅបៃតង ផ្លូវសម្រាប់ដើរនិងជិះកង់ ថែមទាំងកន្លែងអង្គុយលំហែ ដែលមានការរៀបចំបានស្អាតនិងមានសណ្តាប់ធ្នាប់ល្អ។ សួនទាំងនេះជាកន្លែងដ៏ល្អសម្រាប់ ដើរលេងកម្សាន្ត ហាត់ប្រាណ និងជិះកង់ ឯក្មេងៗអាចរត់លេងដោយសេរីក្នុងបរិវេណសួនផងដែរ។ នៅពេលល្ងាច ទីនេះមានមនុស្សម្នាទៅលេងជាច្រើន ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាពជុំវិញ។ កោះនរាបានផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ និងស្រស់ស្រាយសម្រាប់មនុស្សចាស់ និងកន្លែងលេងកម្សាន្តប្រកបដោយសុវត្ថិភាពសម្រាប់ក្មេងៗទៀតផង។ កន្លែងថ្មីៗទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងភ្នំពេញ និងផ្តល់ជម្រើសកម្សាន្តដ៏សម្បូរបែបសម្រាប់ប្រជាជនគ្រប់វ័យ។ ការទៅលេងកន្លែងនៅទីក្រុងភ្នំពេញ មិនត្រឹមតែជាការបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីជួបជុំ រីករាយជាមួយបរិយាកាសស្រស់ស្អាតនៅពេលទំនេរ និងអាចជួយលើកស្ទួយទេសចរណ៍ក្នុងស្រុក តាមរយៈសម្មភាពទិញ លក់និងផ្សព្វផ្សាយវប្បធម៌ជាតិផងដែរ។